ក្នុងពិធីអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ ចម្រៀង និងតន្ត្រីគឺជាព្រលឹងនៃកម្មវិធីទាំងមូលដែលមិនអាចខ្វះបានឡើយ ជាពិសេសនៅក្នុងដំណាក់កាលដំបូងបង្អស់គឺការដង្ហែជំនូន ឬការដង្ហែកូនកំលោះចូលទៅកាន់ផ្ទះកូនក្រមុំ។ ពិធីនេះមិនមែនគ្រាន់តែជាការដើរជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាណនៃការចាប់ផ្តើមសម្ពន្ធភាពរវាងគ្រួសារពីរ និងការប្រកាសប្រាប់ដល់ញាតិមិត្តជិតឆ្ងាយ ក៏ដូចជាម្ចាស់ទឹកម្ចាស់ដីអំពីមង្គលការដែលកំពុងកើតឡើង។ តន្ត្រីដែលលេងក្នុងពេលដង្ហែនេះ មានលក្ខណៈអ៊ូអរ រស់រវើក និងពោរពេញដោយភាពសប្បាយរីករាយ ដើម្បីជួយបង្កើនបរិយាកាសឱ្យកាន់តែអធិកអធម និងកាត់បន្ថយភាពអៀនខ្មាសរវាងខាងស្រីនិងខាងប្រុសដែលទើបនឹងជួបគ្នាដំបូង។ ជាកិច្ចចាប់ផ្ដើមនៃក្បួនដង្ហែ ឬមុនពេលចាប់ផ្តើមកម្មវិធីណាមួយ វង់ភ្លេងការតែងតែលេងបទ ហោមរោង ដែលជាបទមានសារៈសំខាន់បំផុតក្នុងជំនឿខ្មែរ។ បទនេះមិនត្រឹមតែជាបទបើកឆាកសម្រាប់ឱ្យតន្ត្រីកររៀបចំឧបករណ៍ឱ្យស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបទសក្ការៈសម្រាប់បួងសួងសុំសេចក្តីសុខសួស្តីពីគ្រូដើម និងម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅទីកន្លែងនោះ។ ការលេងបទហោមរោងប្រៀបដូចជាការសុំការអនុញ្ញាត និងការបណ្ដេញនូវរាល់ឧបទ្រពចង្រៃទាំងឡាយ ដើម្បីធានាថាពិធីការទាំងមូលនឹងប្រព្រឹត្តទៅដោយរលូន គ្មានការរអាក់រអួល និងនាំមកនូវមង្គលដល់គូស្វាមីភរិយាថ្មីតាំងពីដើមរហូតដល់ចប់កម្មវិធី។ នៅពេលដែលក្បួនដង្ហែបានមកដល់មុខផ្ទះខាងស្រី ហើយកូនកំលោះត្រូវរៀបចំខ្លួនឡើងទៅលើផ្ទះដើម្បីជួបកូនក្រមុំ វង់ភ្លេងនឹងប្តូរមកលេងបទ របាំជញ្ជក់ ឬ ជាន់ជណ្ដើរ វិញយ៉ាងរណ្តំ។ បទចម្រៀងនេះមានអត្ថន័យជ្រាលជ្រៅក្នុងការរៀបរាប់ពីដំណើរជីវិតរបស់កូនប្រុសដែលត្រូវចាកចេញពីទ្រនំចាស់មកកសាងសេចក្តីសុខក្នុងគ្រួសារថ្មី។ សូរស័ព្ទនៃបទនេះជួយដាស់តឿនឱ្យកូនកំលោះមានភាពក្លាហាន និងមានសិរីសួស្តីក្នុងពេលឈានជើងឡើងលើជណ្ដើរផ្ទះខាងស្រី ដែលជាការឈានចូលទៅកាន់ជីវិតថ្មីមួយទៀត។ ជួនកាល អ្នកច្រៀងក៏បានបញ្ចូលនូវទំនុកច្រៀងដែលសរសើរពីសម្រស់ផ្ទះសម្បែង និងការរៀបចំទទួលរាក់ទាក់ពីសំណាក់ខាងស្រី ដែលធ្វើឱ្យបរិយាកាសនៅមាត់ជណ្ដើរមានភាពកក់ក្តៅ និងពោរពេញដោយស្នាមញញឹម។ ទន្ទឹមនឹងការដង្ហែកូនកំលោះ ពិធីដង្ហែផ្លែឈើ និងជំនូនផ្សេងៗដែលរៀបចំយ៉ាងស្អាតបាត ក៏ត្រូវបានអមដោយបទ ជ្រង យ៉ាងអស្ចារ្យផងដែរ។ បទជ្រងនេះមានចង្វាក់ប្លែកពីបទដទៃ ដោយសារវាផ្ដោតលើការប្រើស្គរឱ្យមានភាពរស់រវើក ដើម្បីលើកទឹកចិត្តដល់អ្នកដែលជួយកាន់ជំនូនឱ្យមានភាពក្លៀវក្លា និងមិនមានភាពហត់នឿយ។ បទនេះជួយបង្ហាញពីភាពថ្កុំថ្កើង និងភាពរុងរឿងនៃគ្រួសារទាំងសងខាង តាមរយៈការរៀបរាប់ពីដង្វាយ និងជំនូនជាច្រើនមុខដែលខាងប្រុសបានរៀបចំមកជូនខាងស្រីតាមការសន្យា។ វាជាការរំលេចឱ្យឃើញនូវតម្លៃនៃវប្បធម៌ខ្មែរ ដែលផ្ដល់តម្លៃខ្ពស់លើការរៀបការតាមផ្លូវច្បាប់ និងការដឹងគុណចំពោះមាតាបិតាខាងស្រីដែលបានចិញ្ចឹមបីបាច់បុត្រីរហូតដល់ពេញវ័យ។ សរុបមកវិញ បទចម្រៀងនីមួយៗក្នុងពិធីដង្ហែនេះ មិនមែនគ្រាន់តែជាការកំដរត្រចៀកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃក្បួនខ្នាតដែលមិនអាចខ្វះបានក្នុងសង្គមខ្មែរ។ វាជួយផ្សារភ្ជាប់រវាងពិភពអមនុស្សតាមរយៈការបន់ស្រន់ និងពិភពមនុស្សតាមរយៈការអបអរសាទរ។ ភាពប៉ិនប្រសប់របស់អ្នកលេងភ្លេង និងអ្នកច្រៀង បានធ្វើឱ្យបទ ហោមរោង របាំជញ្ជក់ និងបទ ជ្រង ក្លាយជាមន្តអាគមមួយដែលធ្វើឱ្យពិធីមង្គលការកាន់តែមានអត្ថន័យ និងជាការចងចាំដ៏រំភើបបំផុតសម្រាប់កូនប្រុសស្រី ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម។ បើនៅក្នុងពិធីកាត់សក់បង្កក់សិរីវិញ គឺជាដំណាក់កាលដ៏មានប្រជាប្រិយភាព និងរស់រវើកបំផុតនៅក្នុងអាពាហ៍ពិពាហ៍ខ្មែរ ព្រោះវាជាការបញ្ចូលគ្នារវាងជំនឿសក្ការៈផង និងការកម្សាន្តសប្បាយរីករាយផង។ ក្នុងកិច្ចពិធីនេះ ចម្រៀងមិនត្រឹមតែបំពេញតួនាទីជាតន្ត្រីកំដរប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍សម្រាប់រៀបរាប់ពីដំណើររឿងនៃការជម្រះមន្ទិលចង្រៃទាំងឡាយចេញពីខ្លួនកូនប្រុសស្រី ដើម្បីរៀបចំខ្លួនពួកគេឱ្យក្លាយជាមនុស្សថ្មីដែលមានសិរីសួស្តីសម្រាប់ជីវិតអាពាហ៍ពិពាហ៍។ អត្ថន័យនៃបទចម្រៀងនីមួយៗក្នុងវគ្គនេះ តែងតែបង្កប់នូវពាក្យពេចន៍ជូនពរជ័យយ៉ាងជ្រាលជ្រៅ ស្របពេលដែលអ្នកច្រៀង ឬអ្នកកាត់សក់ ប្រើប្រាស់វោហារស័ព្ទកំប្លុកកំប្លែងដើម្បីដាស់អារម្មណ៍ភ្ញៀវកិត្តិយសឱ្យមានភាពជួបជុំដោយស្នាមញញឹម។ ជាដំបូងបង្អស់ ក្នុងចំណោមបទចម្រៀងដែលល្បីល្បាញ និងត្រូវបានគេស្គាល់ច្រើនជាងគេបំផុតនោះគឺ បទ សារិកាកែវ ។ បទនេះត្រូវបានប្រើប្រាស់ដើម្បីរៀបរាប់ពីដំណើរស្វែងរកវត្ថុសក្ការៈរបស់អ្នកកាត់សក់ ដែលតំណាងឱ្យទេវតា ឬអ្នកមានបុណ្យចុះមកជួយរៀបចំសិរីសួស្តីដល់គូស្វាមីភរិយា។ តាមរយៈទំនុកច្រៀងដែលរៀបរាប់ពីការហោះហើរទៅកាន់ឋានសួគ៌ ឬព្រៃព្រឹក្សា ដើម្បីស្វែងរកកន្ត្រៃមាស កញ្ចក់ប្រាក់ និងវត្ថុទិព្វផ្សេងៗ វាកាន់តែធ្វើឱ្យពិធីកាត់សក់មានភាពអស្ចារ្យ និងមានលក្ខណៈជាទេវកថា។ សំនៀងដ៏រណ្តំនៃបទនេះ ជួយឱ្យអ្នកចូលរួមមានអារម្មណ៍ថា ពិធីនេះមិនមែនគ្រាន់តែជាការកាត់សក់ធម្មតានោះទេ ប៉ុន្តែគឺជាការប្រទានពរពីឋានលើដែលនាំមកនូវសុភមង្គល និងទ្រព្យសម្បត្តិស្តុកស្តម្ភដល់កូនកំលោះ និងកូនក្រមុំ។ បន្តមកទៀត នៅពេលដែលអ្នកកាត់សក់ចាប់ផ្តើមធ្វើកាយវិការកាត់សក់ជាតំណាង បទ កាត់សក់ ត្រូវបានបន្លឺឡើងដើម្បីរៀបរាប់ពីការកែច្នៃ និងការរៀបចំរូបរាងកាយឱ្យមានសម្រស់ស្រស់ត្រកាល។ ខ្លឹមសារនៃបទនេះច្រើនតែផ្តោតទៅលើការសរសើរពីសម្រស់កូនប្រុសស្រី ដែលពីដើមឡើយមានសម្រស់ស្រស់ស្អាតស្រាប់ទៅហើយ ប៉ុន្តែក្រោយពីបានកាត់សក់ជម្រះគ្រោះភ័យ និងតុបតែងបន្ថែមមក ពួកគេរឹតតែមានពន្លឺចែងចាំងប្រៀបដូចជាតួអង្គក្នុងរឿងព្រេង។ បទនេះក៏មានតួនាទីសំខាន់ក្នុងការរំលឹកដល់កូនៗឱ្យដឹងពីតម្លៃនៃការថែរក្សាកាយវិការ មារយាទ និងការរៀបចំខ្លួនឱ្យសមជាប្តីប្រពន្ធដែលរស់នៅក្នុងគន្លងធម៌ និងមានសេចក្តីថ្លៃថ្នូរក្នុងសង្គមចាប់ពីពេលនេះតទៅ។ ក្រៅពីបទខាងលើ បទ ព្រះថោងតោងស្បៃ ក៏ជារឿយៗត្រូវបានវង់ភ្លេងយកមកលេងក្នុងពិធីនេះដែរ ដើម្បីរំលឹកដល់ឫសគល់ និងរឿងព្រេងនិទានដែលជាគ្រឹះនៃអាពាហ៍ពិពាហ៍ខ្មែរ។ ការបញ្ចូលបទនេះមកក្នុងពិធីកាត់សក់ គឺដើម្បីរំលឹកដល់ការផ្សារភ្ជាប់និស្ស័យរវាងព្រះថោង និងនាងនាគ ដែលជាតំណាងឱ្យបុព្វបុរសខ្មែរយើង។ វាមិនត្រឹមតែផ្តល់នូវមោទនភាពចំពោះវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនឱ្យគូស្វាមីភរិយាថ្មីយល់ដឹងពីតម្លៃនៃភក្តីភាព និងការរួមរស់ជាមួយគ្នាដោយសុខដុមរមនាដូចជាបុព្វបុរសពីបុរាណ។ តាមរយៈសូរស័ព្ទដ៏ស្រទន់ និងមានអំណាចនៃបទចម្រៀងនេះ ពិធីកាត់សក់បង្កក់សិរីបានក្លាយជាទំព័រជីវិតថ្មីដ៏រឹងមាំ ដែលពោរពេញដោយក្តីសង្ឃឹម និងការការពារពីបុព្វការីជន។ សរុបជារួមមក ចម្រៀងក្នុងពិធីកាត់សក់បង្កក់សិរី គឺជាការលាយឡំគ្នាយ៉ាងឥតខ្ចោះរវាងសិល្បៈនៃការនិយាយស្តី ចង្វាក់តន្ត្រី និងជំនឿសាសនា។ តាមរយៈបទ សារិកាកែវ បទ កាត់សក់ និងបទ ព្រះថោងតោងស្បៃ កូនប្រុសស្រីត្រូវបានញាតិមិត្តចាត់ទុកថាបានសម្អាតអស់នូវរាល់ភាពសៅហ្មង និងត្រៀមខ្លួនជាស្រេចដើម្បីទទួលយកពរជ័យសម្រាប់អនាគតដ៏ភ្លឺស្វាង។ វាជាពេលវេលាមួយដែលធ្វើឱ្យសាច់ញាតិទាំងសងខាងបានសើចសប្បាយផង និងរំភើបចិត្តចំពោះការពេញវ័យរបស់កូនៗផង ដែលធ្វើឱ្យមង្គលការខ្មែរមានភាពវិសេសវិសាលខុសពីជាតិសាសន៍ដទៃ។ នៅក្នុងដំណាក់កាលដ៏សក្ការៈ និងអធិកអធមបំផុតនៃអាពាហ៍ពិពាហ៍ខ្មែរ គឺពិធីចងដៃ ឬពិធីចងសូត្រមង្គល ដែលជាពេលវេលាមួយពោរពេញដោយភាពស្ងប់ស្ងាត់ និងមានលក្ខណៈជាកិច្ចវត្តប្រតិបត្តិបែបសាសនា និងព្រហ្មញ្ញសាសនាលាយឡំគ្នា។ ពិធីនេះមិនមែនគ្រាន់តែជាការចងខ្សែអំបោះពណ៌សលើកដៃកូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្រសិទ្ធពរជ័យយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់មាតាបិតា បុព្វការីជន និងញាតិមិត្តជិតឆ្ងាយ ដើម្បីទទួលស្គាល់ និងផ្តល់សិរីសួស្តីដល់គូស្វាមីភរិយាថ្មី។ តន្ត្រីក្នុងវគ្គនេះត្រូវបានលេងយ៉ាងក្រៀមក្រំផង និងរណ្តំចិត្តផង ដើម្បីដាស់តឿនដល់ស្មារតីកូនប្រុសស្រីឱ្យយល់ដឹងពីតម្លៃនៃសេចក្តីស្រឡាញ់ ការអត់ឱន និងការទទួលខុសត្រូវខ្ពស់ក្នុងជីវិតគ្រួសារដែលនឹងត្រូវចាប់ផ្តើមចាប់ពីពេលនេះតទៅ។ ជាកិច្ចចាប់ផ្ដើមនៃពិធីដ៏សំខាន់នេះ បទ បាយស្រី ត្រូវបានបន្លឺឡើងក្នុងសូរស័ព្ទយ៉ាងទន់ភ្លន់ និងមានអំណាចបំផុត។ បទនេះត្រូវបានគេចាត់ទុកថាជាបទសក្ការៈដែលប្រើសម្រាប់ថ្វាយបង្គំគ្រូដើម និងទេវតាដែលរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្នុងពេលកំពុងរៀបចំគ្រឿងសក្ការៈបូជា មានដូចជាបាយស្រី និងផ្កាភ្ញីជាដើម។ អត្ថន័យដ៏ជ្រាលជ្រៅនៃបទបាយស្រី គឺការហៅព្រលឹងកូនប្រុសស្រីឱ្យត្រឡប់មកជួបជុំគ្នាវិញ ដើម្បីមកទទួលយកសិរីសួស្តី និងការថែរក្សាពីសំណាក់មាតាបិតា និងញាតិមិត្ត។ សំនៀងនៃបទនេះជួយបង្កើនបរិយាកាសឱ្យកាន់តែមានភាពពិសិដ្ឋ ដែលធ្វើឱ្យកូនប្រុសស្រីមានអារម្មណ៍ក្តុកក្តួល និងដឹងគុណចំពោះអ្នកមានគុណ ដែលបានរៀបចំទុកដាក់ឱ្យពួកគេមានគូស្រករតាមគន្លងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។ បន្ទាប់ពីកិច្ចហៅព្រលឹងបានបញ្ចប់ វង់ភ្លេងការនឹងបន្តលេងបទ កន្ទុំរុយ ដែលជាបទដែលមានចង្វាក់រលាក់រលក រណ្ដំចិត្ត និងមានភាពរស់រវើកក្នុងលក្ខណៈទន់ភ្លន់។ បទនេះជារឿយៗត្រូវបានគេប្រើប្រាស់ក្នុងអំឡុងពេលដែលញាតិមិត្តជិតឆ្ងាយចាប់ផ្តើមចូលមកចងដៃ និងប្រសិទ្ធពរជ័យម្នាក់ម្តងៗ។ សូរស័ព្ទនៃបទកន្ទុំរុយជួយកាត់បន្ថយភាពតានតឹង និងបង្កើតនូវមនោសញ្ចេតនាជិតស្និទ្ធរវាងម្ចាស់ដើមការ និងភ្ញៀវកិត្តិយស។ ទំនុកច្រៀងដែលអមជាមួយបទនេះ តែងតែរៀបរាប់ពីសម្រស់នៃផ្កាភ្ញី និងពន្លឺនៃសេចក្តីសុខដែលកំពុងគ្របដណ្តប់លើរោងពិធី ដែលធ្វើឱ្យអ្នកដែលកំពុងចងដៃមានអារម្មណ៍ជ្រះថ្លា និងចង់ផ្តល់នូវពរជ័យដ៏ល្អបំផុតសម្រាប់គូស្វាមីភរិយាថ្មី ដើម្បីឱ្យពួកគេមានជីវិតត្រជាក់ត្រជុំដូចទឹកអង្គបំពង់។ ក្រៅពីបទខាងលើ បទ ចងដៃ គឺជាបទចម្រៀងគោលដែលមិនអាចខ្វះបានឡើយ ព្រោះវាបង្កប់ដោយខ្លឹមសារនៃពាក្យពេចន៍ជូនពរជ័យយ៉ាងហូរហែ។ ទំនុកច្រៀងក្នុងបទនេះត្រូវបានរៀបរៀងឡើងដើម្បីបួងសួងសុំឱ្យកូនប្រុសស្រីមានសេចក្តីសុខ មានភ័ព្វសំណាងល្អ រកស៊ីមានបានជោគជ័យ និងមានទ្រព្យសម្បត្តិហូរហៀរ។ អ្វីដែលកាន់តែវិសេសវិសាលជាងនេះទៅទៀតនោះ គឺការរៀបរាប់ពីការសុំឱ្យកូនទាំងពីរមានចិត្តអត់ធ្មត់ ស្រឡាញ់គ្នាដោយស្មោះស្ម័គ្រ និងរួមរស់ជាមួយគ្នាជារៀងរហូតដល់ចាស់កោងខ្នង ស្លាប់កុំបែក ចែកកុំឃ្លាត។ សូរសៀងនៃបទចងដៃគឺជាការផ្ដាំផ្ញើដ៏មានតម្លៃបំផុតដែលដាស់តឿនកូនៗថា បន្ទាប់ពីខ្សែអំបោះសួស្តីបានចងភ្ជាប់លើដៃហើយ ជីវិតរបស់ពួកគេត្រូវបានផ្សារភ្ជាប់គ្នាជាធ្លុងមួយ ដែលត្រូវជួយគ្នាជម្នះរាល់ឧបសគ្គក្នុងជីវិតដើម្បីសម្រេចបាននូវសុភមង្គលដ៏យូរអង្វែង។ សរុបមកវិញ បទចម្រៀងក្នុងពិធីចងដៃ ឬចងសូត្រមង្គល គឺជាស្ពានចម្លងនូវក្តីស្រឡាញ់ និងពរជ័យពីមនុស្សជំនាន់មុនទៅកាន់មនុស្សជំនាន់ក្រោយ។ តាមរយៈបទ បាយស្រី បទ កន្ទុំរុយ និងបទ ចងដៃ តន្ត្រីការខ្មែរបានបង្ហាញពីឥទ្ធិពលនៃការអប់រំចិត្ត និងការថែរក្សាសុភមង្គលក្នុងគ្រួសារយ៉ាងខ្ជាប់ខ្ជួន។ រាល់សូរស័ព្ទដែលបន្លឺឡើងក្នុងពិធីដ៏ពិសិដ្ឋនេះ មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃចំណងមេត្រីភាព និងជាការប្រទាននូវថាមពលវិជ្ជមានសម្រាប់គូស្វាមីភរិយាថ្មី ដើម្បីចាប់ផ្តើមដំណើរជីវិតរួមគ្នាដោយភាពជឿជាក់ និងមានសិរីសួស្តីជានិរន្តរ៍។ ក្នុងពិធីអាពាហ៍ពិពាហ៍ ចម្រៀងមិនមែនគ្រាន់តែជាការកំដរត្រចៀកឱ្យបាត់ភាពស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ឆ្អឹងខ្នង» ឬជា «អ្នកដឹកនាំរឿង» ដែលកំណត់នូវដួងព្រលឹងនៃកម្មវិធីទាំងមូលឱ្យមានភាពរស់រវើក និងមានសណ្តាប់ធ្នាប់បំផុត។ តាមរយៈសម្លេងឧបករណ៍ភ្លេងការដូចជា ទ្រ ស្រឡៃ និងស្គរ ដែលអមដោយសំនៀងច្រៀងដ៏រណ្តំ ចម្រៀងបានក្លាយជាកម្លាំងចលករដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ជំនឿ និងសង្គម ឱ្យក្លាយជាធ្លុងមួយដ៏វិសេសវិសាល។ តួនាទីដ៏ចម្បង និងមានឥទ្ធិពលបំផុតនៃចម្រៀងក្នុងពិធីការ គឺការកំណត់នូវលំដាប់លំដោយនៃកម្មវិធីទាំងមូល ឬយើងអាចហៅបានថាជា «កាលវិភាគសម្លេង»។ បទចម្រៀងនីមួយៗត្រូវបានតាក់តែង និងជ្រើសរើសមកប្រើប្រាស់ជាសញ្ញាណដ៏ច្បាស់លាស់ ដើម្បីប្រាប់ដល់ភ្ញៀវកិត្តិយស ម្ចាស់ដើមការ ក៏ដូចជាសាមីខ្លួនកូនប្រុសស្រីឱ្យបានដឹងថា កិច្ចពិធីកំពុងស្ថិតក្នុងដំណាក់កាលណាមួយហើយ។ នៅពេលដែលបទចម្រៀងមានចង្វាក់អ៊ូអរបន្លឺឡើង គេដឹងថាគឺជាពេលដង្ហែជំនូន ហើយនៅពេលដែលបទចម្រៀងប្តូរមកជាការដេញដោលវោហារស័ព្ទ ក៏ជាសញ្ញានៃពិធីកាត់សក់។ ការប្រើប្រាស់តន្ត្រីជាអ្នកតម្រង់ទិសបែបនេះ ជួយឱ្យកម្មវិធីមានរបៀបរៀបរយតាមក្បួនខ្នាត ដោយមិនចាំបាច់មានការប្រកាសប្រាប់ច្រើនឡើយ ដែលនេះសបញ្ជាក់ពីភាពហ្មត់ចត់ និងភាពស៊ីជម្រៅនៃវប្បធម៌ខ្មែរក្នុងការរៀបចំមង្គលការ។ លើសពីការដឹកនាំកម្មវិធី ចម្រៀងការមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ និងការបណ្តុះនូវចិត្តដឹងគុណតាមរយៈការរំលឹកដល់គុណូបការៈរបស់មាតាបិតា និងបុព្វបុរស។ ទំនុកច្រៀងដែលរៀបរាប់យ៉ាងពិរោះរណ្តំអំពីការលំបាករបស់ឪពុកម្តាយក្នុងការថែរក្សាបុត្រធីតា តាំងពីនៅក្នុងផ្ទៃរហូតដល់ពេញវ័យ បានក្លាយជាមេរៀនជីវិតដ៏មានតម្លៃដែលដាស់សតិស្មារតីកូនប្រុសស្រីឱ្យយល់ដឹងពីតម្លៃនៃពាក្យថា «កតញ្ញូតាធម៌»។ ចម្រៀងក៏បានរំលឹកដល់ការគោរពច្បាប់អាពាហ៍ពិពាហ៍ដែលបុព្វបុរសបានបន្សល់ទុក ដែលជាការបង្ហាញនូវការដឹងគុណចំពោះឫសគល់នៃវង្សត្រកូល និងជាការសុំសេចក្តីសុខពីព្រលឹងដូនតាដែលបានថែរក្សាទំនៀមទម្លាប់នេះឱ្យនៅគង់វង្ស។ ការរំលឹកគុណតាមរយៈតន្ត្រីបែបនេះ ជួយឱ្យចំណងអាពាហ៍ពិពាហ៍ថ្មីចាប់ផ្តើមឡើងដោយសិរីមង្គល និងភាពរឹងមាំផ្នែកសីលធម៌។ បន្ថែមលើសពីនេះ ចម្រៀងការដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រង និងសម្របសម្រួលស្ថានភាពផ្លូវចិត្ត ក៏ដូចជាអារម្មណ៍របស់អ្នកដែលចូលរួមក្នុងពិធីទាំងមូល។ សិល្បៈតន្ត្រីខ្មែរមានភាពប៉ិនប្រសប់ក្នុងការបង្កើតបរិយាកាសឱ្យមានភាពអធិកអធម ដែលជួនកាលមានលក្ខណៈកំប្លុកកំប្លែងសប្បាយរីករាយដើម្បីបង្កើនស្នាមញញឹមក្នុងពិធីកាត់សក់ និងជួនកាលមានលក្ខណៈស្រទន់រំភើបញាប់ញ័ររហូតដល់ស្រក់ទឹកភ្នែកក្នុងពិធីចងដៃ ឬសំពះផ្ទឹម។ ភាពប្រែប្រួលនៃសម្លេងតន្ត្រីនេះ ជួយឱ្យអារម្មណ៍ភ្ញៀវកិត្តិយសហូរចូលទៅតាមសាច់រឿងនៃពិធីការ ដែលធ្វើឱ្យមង្គលការទាំងមូលមិនមែនគ្រាន់តែជាការជួបជុំហូបចុក ប៉ុន្តែគឺជាការរួមចំណែកផ្តល់នូវក្តីស្រឡាញ់ និងការអាណិតមេត្តាដល់គូស្វាមីភរិយាថ្មីយ៉ាងជ្រាលជ្រៅបំផុត។ ជាចុងក្រោយ តួនាទីដែលមិនអាចខ្វះបានឡើយនៃចម្រៀងក្នុងពិធីការ គឺការថែរក្សា និងផ្ទេរមរតកវប្បធម៌ ក៏ដូចជាចំណេះដឹងផ្នែកប្រវត្តិសាស្ត្រពីជំនាន់មួយទៅជំនាន់មួយ។ តាមរយៈការច្រៀងរៀបរាប់ពីរឿងព្រេងនិទានដែលទាក់ទងនឹងឫសគល់នៃអាពាហ៍ពិពាហ៍ខ្មែរ ដូចជារឿងព្រះថោងនាងនាគជាដើម ចម្រៀងបានក្លាយជាឧបករណ៍សម្រាប់ផ្ទេរអត្តសញ្ញាណជាតិ និងជំនឿសាសនាឱ្យស្ថិតនៅក្នុងបេះដូងយុវជនខ្មែរជានិច្ច។ វាគឺជាការបង្ហាញនូវភាពរុងរឿងនៃអរិយធម៌ខ្មែរ ដែលចាត់ទុកការរៀបការជាកិច្ចការដ៏វិសុទ្ធ និងខ្ពង់ខ្ពស់បំផុត។ សរុបមកវិញ ចម្រៀងប្រជាប្រិយក្នុងពិធីអាពាហ៍ពិពាហ៍ គឺជាសិល្បៈដែលចងភ្ជាប់មនុស្សជាតិទៅនឹងប្រពៃណី និងជំនឿ ដែលធ្វើឱ្យមង្គលការខ្មែរមានតម្លៃជានិរន្តរ៍ និងមានភាពវិសេសវិសាលខុសប្លែកពីជាតិសាសន៍ដទៃ។